សុភាសិតខ្មែរ នំមិនធំជាងនាឡិ ជាពាក្យពេចន៍ប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីទស្សនៈ និងទំនៀមទម្លាប់សង្គមខ្មែរបុរាណ ។ ជាពិសេសទាក់ទងនឹងទំនាក់ទំនងរវាងកូនចៅ និងមាតាបិតា ឬអាណាព្យាបាល។ សុភាសិតនេះបង្ហាញពីលក្ខណៈនៃសង្គមខ្មែរពីសម័យមុន ដែលតម្លៃនៃការគោរពប្រតិបត្តិ និងការស្តាប់បង្គាប់ចាស់ទុំ ត្រូវបានចាត់ទុកជាកាតព្វកិច្ចចម្បងរបស់កូនចៅ។ វាជាការរំលឹកមួយអំពីឋានានុក្រមក្នុងគ្រួសារ និងសង្គម ដែលតម្រូវឱ្យអ្នកតូចទាបស្តាប់បង្គាប់អ្នកធំ ដូចជាកូនត្រូវគោរពឪពុកម្តាយ។ ទោះបីជាបច្ចុប្បន្ន ការសម្រេចចិត្តលើគូស្រកររបស់កូនចៅមានលក្ខណៈសេរីជាងមុនក៏ដោយ ក៏សុភាសិតនេះនៅតែជាផ្នែកមួយនៃកេរដំណែលវប្បធម៌ដែលឆ្លុះបញ្ចាំងពីតម្លៃប្រពៃណីខ្មែរ។ សុភាសិតនេះមានន័យថា កូនចៅត្រូវតែស្ថិតនៅក្រោមអំណាច និងការសម្រេចរបស់មេបា ឬចាស់ទុំ។ ម្យ៉ាងសុភាសិតនេះ ត្រូវបានបកស្រាយតាមន័យសំខាន់ៗពីរគឺ អត្ថានុរូប និង អត្ថប្បដិរូប ដែលមានន័យថា ន័យត្រង់និងន័យប្រៀបធៀប។ ចំពោះន័យអត្ថានុរូប ន័យត្រង់ នាឡិ គឺសំដៅលើរង្វាស់ ឬពុម្ពសម្រាប់ធ្វើនំ ឬចាក់នំ ដូចជាពែង កែវ ឬកន្ទោងសម្រាប់ចាក់នំអាកោរ ឬចាហួយជាដើម។ នៅក្នុងន័យនេះ លោកមិនបានសំដៅលើនំដែលមានជាតិមេ ដែលពេលឡើងកម្តៅវារីកធំជាងពុម្ពនោះទេ។ ផ្ទុយទៅវិញ លោកចង់សំដៅថា នំទាំងអស់មិនអាចធំជាងរង្វាស់ ឬទំហំពុម្ពដើមរបស់វាបានឡើយ។ នេះជាការបញ្ជាក់ពីគោលការណ៍ធម្មជាតិដែលថារបស់របរទាំងឡាយតែងតែមានដែនកំណត់របស់វា។ ចំពោះន័យអត្ថប្បដិរូប ន័យធៀប ន័យសំខាន់នៃសុភាសិតនេះ គឺលោកសំដៅដោយផ្ទាល់ទៅលើ ការចាត់ចែងកូនចៅឱ្យមានគូស្រករ។ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាល ការរៀបចំគូស្រករឱ្យកូនចៅ គឺជាសិទ្ធិសម្រេចទាំងស្រុងរបស់មាតាបិតា ឬអាណាព្យាបាល។ ទោះបីជាកូនចៅមិនពេញចិត្តនឹងគូដណ្តឹងដែលចាស់ទុំជ្រើសរើសឱ្យក៏ដោយ ក៏ពួកគេមិនហ៊ានប្រកែក ឬជំទាស់ដែរ។ ដូច្នេះ កូនចៅត្រូវតែគោរពតាមសេចក្តីសម្រេចរបស់មេបាទាំងអស់កាលពីសម័យបុរាណ។ ប្រសិនបើមានកូនចៅណាម្នាក់ហ៊ានជំទាស់នឹងបំណងរបស់ចាស់ទុំ ពួកគេតែងតែពោលថា នំមិនធំជាងនាឡិទេវើយ។ នេះដើម្បីជាការរំលឹក និងដាក់បង្គាប់កូនចៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងការសម្រេចរបស់ខ្លួន។ សុភាសិតខ្មែរ នំមិនធំជាងនាឡិ គឺជាពាក្យប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្កប់នូវគតិអប់រំសំខាន់ៗជាច្រើន ។ ជាពិសេសទាក់ទងនឹងរបៀបរស់នៅ ការគោរព និងកាតព្វកិច្ចក្នុងគ្រួសារ និងសង្គមខ្មែរបុរាណ។ ន័យអប់រំដ៏លេចធ្លោមួយនេះ គឺការបង្រៀនឱ្យយើងចេះគោរព និងតួនាទីរៀងៗខ្លួន។ ពាក្យថានាឡិ គឺជារង្វាស់កំណត់ទំហំនំ ដូចគ្នានឹងមាតាបិតា ឬចាស់ទុំ ដែលជាអ្នកកំណត់ទិសដៅ ឬសម្រេចចិត្តក្នុងរឿងសំខាន់ៗរបស់កូនចៅ។ សុភាសិតនេះអប់រំឱ្យកូនចៅយល់ថា ខ្លួនស្ថិតនៅក្រោមការដឹកនាំ និងការមើលថែរបស់អ្នកមានគុណ។ នេះបណ្តុះនូវស្មារតីចេះដឹងគុណ គោរពកោតខ្លាច និងទទួលស្គាល់នូវសិទ្ធិអំណាចរបស់អ្នកមានវ័យចំណាស់ ឬអ្នកមានបទពិសោធន៍ច្រើនជាង។ ម្យ៉ាងសុភាសិតនេះក៏អប់រំពីភាពបន្ទាបខ្លួន និងការស្តាប់បង្គាប់ផងដែរ។ នំមិនដែលធំជាងនាឡិ បង្ហាញពីការមិនហួសពីដែនកំណត់ មិនអួតអាង ឬមិនធ្វើអ្វីដែលហួសពីសមត្ថភាព ឬតួនាទីរបស់ខ្លួន។ ចំពោះកូនចៅវិញ វាបង្រៀនឱ្យចេះទប់ចិត្ត មិនប្រកែក ឬជំទាស់នឹងការសម្រេចរបស់មេបា ទោះបីជាពេលខ្លះមិនពេញចិត្តក៏ដោយ។ ការគោរពតាមសេចក្តីសម្រេចទាំងនោះ ត្រូវបានចាត់ទុកជាគុណធម៌ដ៏សំខាន់ ដែលបង្ហាញពីការចេះអត់ធ្មត់ និងភាពចាស់ទុំ។ ការចាត់ចែងកូនចៅឱ្យមានគូស្រករដោយមេបា គឺជាទិដ្ឋភាពមួយដែលសុភាសិតនេះផ្តោតខ្លាំង។ នេះបង្ហាញពីការជឿទុកចិត្តលើបទពិសោធន៍ និងគតិបណ្ឌិតរបស់ចាស់ទុំ។ គេយល់ថា ចាស់ទុំមានភាពចាស់ទុំ មានការគិតគូរវែងឆ្ងាយ និងមានសមត្ថភាពក្នុងការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់កូនចៅ។ វាជំរុញឱ្យកូនចៅមានទំនុកចិត្តលើការសម្រេចចិត្តរបស់មេបា ដោយជឿថាពួកគេតែងតែប្រាថ្នាល្អ និងចង់ឃើញកូនចៅបានសុខសាន្ដ។ ម្យ៉ាងសុភាសិតនេះក៏ដើរតួនាទីជាយន្តការមួយក្នុងការរក្សាប្រពៃណី និងតម្លៃសង្គមកាលពីសម័យមុន ក៏ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះគេមិនសូវយកសុភាសិតនេះមកអនុវត្តក្នុងការជ្រើសរើសគូស្រករនោះទេ។ នៅក្នុងបរិបទបុរាណ ការរៀបចំគូស្រករដោយចាស់ទុំ គឺជាទម្លាប់មួយដែលបានចាក់ឫសគល់យ៉ាងជ្រៅ។ ការប្រើប្រាស់សុភាសិតនេះ គឺដើម្បីធានាអោយកូនចៅជំនាន់ក្រោយបានដឹងនិងស្គាល់អំពីទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាខ្លួនតែប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ននេះភាគច្រើនគេលែងយកមកអនុវត្តន៍ហើយ ។ សរុបមក សុភាសិត នំមិនធំជាងនាឡិ គឺជាការអប់រំដ៏មានប្រសិទ្ធភាពមួយ ដែលបង្រៀនប្រជាជនខ្មែរឲ្យស្ថិតក្នុងគន្លងធម៌ ប៉ុន្តែមិនមែនងប់ងល់មិនពិចារណាដោយខ្លួនឯងនោះទេ ពីព្រោះបច្ចុប្បន្ននេះកូនៗមានសិទ្ធិពេញលេញក្នុងការជ្រើសរើសគូស្រករដោយខ្លួនឯង។ ការបង្រៀនអំពីការគោរពវិន័យ ភាពចេះបន្ទាបខ្លួន ការជឿទុកចិត្តលើអ្នកចាស់ទុំ និងការរក្សានូវតម្លៃប្រពៃណី។ ទោះបីជាសង្គមមានការវិវឌ្ឍន៍ ហើយការសម្រេចចិត្តមួយចំនួនត្រូវបានផ្ទេរទៅឱ្យបុគ្គលវិញក៏ដោយ ក៏ន័យអប់រំស្នូលរបស់សុភាសិតនេះនៅតែមានសារៈសំខាន់សម្រាប់ការកសាងបុគ្គលិកលក្ខណៈល្អ ។